សិប្បកម្មត្បាញសម្លៀកបំពាក់ប្រពៃណីខ្មែរ គឺជាសិប្បកម្មត្បាញដ៏ចំណាស់មួយដែលបានបន្សល់ទុកពីដូនតាខ្មែរ ហើយបានបន្តរហូតមកដល់ពេលបច្ចុប្បន្ន។ ហើយសិប្បកម្មត្បាញសម្លៀកបំពាក់ប្រពៃណីខ្មែរនេះ ជាការច្នៃប្រឌិតមួយដ៏សំខាន់ដែលបង្ហាញយ៉ាងច្បាស់ពីវប្បធម៌ ប្រវត្តិសាស្ត្រ និងអត្តសញ្ញាណជាតិខ្មែរ។ សម្លៀកបំពាក់ប្រពៃណីខ្មែរ ជាពិសេសសំពត់ និងសម្លៀកបំពាក់សូត្រ ត្រូវបានផលិតយ៉ាងល្អិតល្អន់ពីស្នាដៃជាងសិប្បកម្មជំនាញខ្ពស់ ដែលមានចំណេះដឹង និងបទពិសោធន៍យូរឆ្នាំ។ ដែលសំពត់ហូល ជាប្រភេទសំពត់ដ៏ប្រណីតបំផុត ដែលត្បាញដោយប្រើបច្ចេកទេស ចងគាត ហើយមានការស្មុកស្មាញ និងមានដំណាក់កាលច្រើន។ មុននឹងត្បាញ អំបោះសូត្រត្រូវយកទៅចងគាត និងជ្រលក់ពណ៌ជាច្រើនដំណាក់កាល ដើម្បីបង្កើតជាលំនាំ ឬក្បាច់ផ្សេងៗ។ សម្រាប់រយៈពេលលក្នុងការត្បាយវិញគេត្រូវការពេលរាប់សប្ដាហ៍ ឬរាប់ខែដើម្បីបានសំពត់ហូលមួយផ្ទាំង។ នៅក្នុងដំណើរការនៃការត្បាញសូត្រទាមទារនូវភាពអំណត់ ការអត់ធ្មត់ ការផ្ចិតផ្ចង់ និងផ្ចង់អារម្មណ៍ច្រើនព្រមទាំងជំនាញខ្ពស់ ទើបអាចធ្វើទៅបានល្អ ព្រោះវាមានច្រើនដំណាក់កាល។ ដែលជាងត្បាញម្នាក់ៗត្រូវចេះគ្រប់ដំណាក់កាល ចាប់តាំងពីការរៀបចំអំបោះ ការជ្រលក់ពណ៌ ការចងគាត រហូតដល់ការត្បាញជាផ្ទាំងក្រណាត់។ ចំណែកសំពត់ផាមួងវិញ ជាសំពត់ដែលត្បាញដោយប្រើអំបោះសូត្រពណ៌តែមួយ ឬច្រើនពណ៌បញ្ចូលគ្នាដោយមិនបាច់ចងគាត។ ចំពោះសំពត់ផាមួងមានលំនាំឆ្នូត ឬក្រឡាផ្សេងៗ ហើយមានច្រើនពណ៌សម្បូរបែប ដែលវាត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ពិធីមង្គលការ ឬពិធីបុណ្យផ្សេងៗ ។ សម្លៀកបំពាក់សូត្ររបស់ខ្មែរមិនត្រឹមតែសំដៅលើសំពត់ប៉ុណ្ណោះទេ ថែមទាំងរាប់បញ្ចូលទាំងអាវ ក្រមា ហូលជាតង់ និងគ្រឿងតុបតែងផ្សេងៗទៀតដែលធ្វើពីសូត្រផងដែរ។ មួយវិញទៀត សូត្រខ្មែរត្រូវបានគេស្គាល់ថាមានគុណភាពល្អ មានភាពទន់ល្មើយ ភ្លឺរលោង សាច់ត្រជាក់ និងកក់ក្តៅ។ រីឯដំណាក់កាលដំបូង ក្នុងដំណើរការធ្វើសូត្រខ្មែរ គឺបានមកពីការចិញ្ចឹមដង្កូវនាងដោយធម្មជាតិ ហើយឆ្លងកាត់ការកែច្នៃយ៉ាងល្អិតល្អន់និងប្រុងប្រយ័ត្ន។ អំបោះសូត្រដែលបានមក ត្រូវបានយកមកត្បាញដោយដៃសុទ្ធសាធ ដែលធ្វើឱ្យសរសៃអំបោះរឹងមាំ និងមានគុណភាពខ្ពស់។ បើយើងនិយាយអំពីក្បាច់ និងលំនាំសិប្បកម្មត្បាញសម្លៀកបំពាក់ប្រពៃណីខ្មែរវិញ ត្រូវបានបង្កើតឡើងដោយជាងត្បាញដែលមានជំនាញខ្ពស់ដើម្បីបង្កើតក្បាច់រចនាប្លែកៗ និងស្មុគស្មាញលើក្រណាត់សូត្រ។ ភាគច្រើនលំនាំទាំងនោះច្រើនតែបានមកពីរូបរាងនៃធម្មជាតិ ដូចជាផ្កា ដើមឈើ សត្វដូចជា នាគ ឬ ហង្ស ឬក៏ជាក្បាច់បុរាណដែលនៅលើប្រាសាទបុរាណ ដែលវាជាវប្បធម៌ និងអត្តសញ្ញាណខ្មែរផងដែរ។ ចំណែកពណ៌ដែលប្រើសម្រាប់ជ្រលក់អំបោះវិញក៏មានភាពទាក់ទាញ និងបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ខ្មែរដែរ ដែលជាការច្នៃប្រឌិត និងការរក្សាប្រពៃណីរបស់ជាងតម្បាញខ្មែរ។ ទោះបីជាបច្ចុប្បន្នមានភាពជឿនលឿនយ៉ាងណាក៏ដោយ ក៏សិប្បកម្មនេះទៅមុខជានិច្ច ដោយជាងត្បាញជំនាន់ក្រោយៗបានព្យាយាមច្នៃម៉ូដថ្មីៗ ឱ្យស្របតាមបរិបទសម័យទំនើប ប៉ុន្តែនៅតែរក្សាបាននូវអត្តសញ្ញាណ និងបច្ចេកទេសត្បាញប្រពៃណីដដែល។ ដែលទាំងនេះហើយបានធ្វើឲ្យសិប្បកម្មត្បាញសម្លៀកបំពាក់ប្រពៃណីខ្មែរកាន់តែមានតម្លៃ និងត្រូវបានគេស្គាល់កាន់តែច្រើន។ មកដល់ពេលបច្ចុប្បន្ន សិប្បកម្មត្បាញសម្លៀកបំពាក់ប្រពៃណីខ្មែរ នៅតែជាកេរដំណែលវប្បធម៌ដ៏វិសេសដែលបន្សល់ទុកពីដូនតាមកហើយវាបង្ហាញយ៉ាងច្បាស់ពីវប្បធម៌ ប្រវត្តិសាស្ត្រ និងអត្តសញ្ញាណជាតិខ្មែរពីសម័យមុន។